ប្រាសាទព្រហ្មកិល គឺជាប្រាសាទបុរាណមួយក្នុងចំណោមប្រាសាទជាច្រើននៅតំបន់អង្គរ ខេត្តសៀមរាប ប្រាសាទនេះមានលក្ខណៈតូចច្រឡឹង ប៉ុន្តែមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ។ ប្រាសាទព្រហ្មកិល ស្ថិតនៅមិនឆ្ងាយពីប្រាសាទអង្គរវត្តប៉ុន្មានទេ ពោលគឺស្ថិតនៅខាងលិចឈៀងខាងជើងប្រាសាទអង្គរវត្ត ប្រហែល ៣០០ ម៉ែត្រ ឬប្រមាណ ៥០ ម៉ែត្រពីផ្លូវមុខអង្គរ។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី ១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ដែលសោយរាជ្យពីឆ្នាំ ១១៨១ - ១២២០ នៃគ.ស. ដែលជាព្រះមហាក្សត្រដ៏ល្បីល្បាញមួយអង្គនៃចក្រភពខ្មែរ។ ប្រាសាទនេះមានរចនាបថបាយ័ន ដែលជាលក្ខណៈពិសេសនៃសំណង់សម័យព្រះបាទជ័យវរ្ម័នទី ៧។ រឿងព្រេងនិទានថា មានបុរសម្នាក់ដើររកផ្តៅបានរកឃើញដើមរកាខ្មៅ ហើយយកមកធ្វើជាដំបងដ៏រឹងមាំនិងអស្ចារ្យ ដែលមានឈ្មោះថា "ដំបងក្រញូង" ។ បុរសនោះក៏ក្លាយជាអ្នកមានបារមីដ៏ខ្លាំងពូកែ ដោយសារតែអំណាចនៃដំបងរបស់គាត់ ។ ដោយសារតែមានអំណាចខ្លាំងពូកែ បុរសនោះមានចិត្តលោភលន់ ហើយបានដណ្តើមរាជ្យសម្បត្តិពីព្រះបាទចក្រពត្តិ ដែលជាស្តេចគ្រងរាជ្យនៅរាជធានីអង្គរវត្ត ។ បន្ទាប់មក បុរសនោះបានប្តូរនាមខ្លួនឯងថា ព្រះបាទដំបងក្រញូង ដើម្បីរំលឹកដល់ជ័យជម្នះរបស់ព្រះអង្គ ។ បន្ទាប់ពីព្រះបាទដំបងក្រញូងសោយរាជ្យបាន ៧ឆ្នាំ ៧ខែ ៧ថ្ងៃ ព្រះអង្គបានទតឃើញផ្កាយមួយរះឡើងចំកណ្តាលព្រះច័ន្ទដែលមានឆត្រ ៣ជាន់ ។ ហោរាទាយថា នេះជាប្រផ្នូលនៃការចាប់កំណើតរបស់អ្នកមានបុណ្យ ដែលនឹងគ្រងរាជ្យនៅកម្ពុជា ដោយព្រួយបារម្ភ ព្រះបាទដំបងក្រញូងបានបញ្ជាឱ្យសម្លាប់ស្ត្រីមានផ្ទៃពោះទាំងអស់ ព្រមទាំងដុតចោលទៀតផង។ អស្ចារ្យណាស់ ទារកម្នាក់ជាបុត្ររបស់ស្នំនៃព្រះបាទចក្រពត្តិ បានធ្លាក់ចេញពីផ្ទៃម្តាយពេលកំពុងឆេះ ហើយត្រូវបានពួកអាមាត្យលាក់ទុកក្នុងគុម្ពផ្តៅក្រែក ។ លោកគ្រូចៅអធិការវត្តបានយកទារកនោះទៅចិញ្ចឹម និងព្យាបាលមុខរបួស ដោយសារតែភ្លើងឆេះបានបណ្តាលឱ្យទារកនោះពិការដៃជើង ។ កុមារនោះចម្រើនវ័យធំឡើង ហើយរៀនអក្សរសាស្ត្រពីលោកគ្រូ ។ ដោយសារកុមារនោះតែងតែរង្គិលដោយគូថ និងត្រូវបានគេរកឃើញនៅក្នុងគុម្ពផ្តៅក្រែក អ្នកខ្លះហៅគាត់ថា ព្រហ្មកិល ហើយអ្នកខ្លះទៀតហៅថា ពញាក្រែក ។ ក្រោយមក ព្រះបាទដំបងក្រញូងបានទតឃើញហេតុអស្ចារ្យមួយទៀត គឺផ្កាយរះទន្ទឹមព្រះច័ន្ទ ហើយធ្វើឱ្យព្រះច័ន្ទអាប់រស្មី ។ ហោរាបានទាយថា អ្នកមានបុណ្យនោះបានកើតហើយ ហើយក្នុងរយៈពេល ៧ ថ្ងៃទៀត នឹងជិះសេះសហោះមកពីទិសឦសាន ហើយនឹងបានសោយរាជ្យ ។ ព្រះបាទដំបងក្រញូងបានប្រកាសថា ព្រះអង្គនឹងតទល់ជាមួយអ្នកមានបុណ្យនោះ ។ ប្រជាជន ក៏បាននាំគ្នាទៅមើលអ្នកមានបុណ្យនៅព្រះរាជវាំងអង្គរវត្ត ។ ព្រហ្មកិលក៏បានសុំលោកគ្រូចៅអធិការទៅមើលអ្នកមានបុណ្យដែរ ដោយសារព្រហ្មកិលដើរដោយកិលគូថ គាត់បានអស់កម្លាំងហើយឈប់សម្រាកនៅក្រោមដើមឈើមួយ ។ ពេលនោះ មានតាជើងចាស់ម្នាក់ដឹកសេះសមួយ ហើយបានផ្ញើសេះនិងបង្វេចឱ្យព្រហ្មកិលថែរក្សា ដោយចងខ្សែសេះជាប់នឹងដៃព្រហ្មកិល ។ ពេលតាចូលព្រៃបាត់ សេះបានដើរព័ទ្ធជុំវិញព្រហ្មកិល ហើយស្រែកកន្ត្រាក់បណ្តាលឱ្យដៃព្រហ្មកិលរលា ។ ព្រហ្មកិលបានសាកល្បងចងខ្សែសេះនឹងដៃឆ្វេង និងជើងទាំងពីររបស់គាត់ ហើយអវយវៈទាំងអស់ក៏រលាត្រង់ដូចដើម ។ ដោយហេតុឃ្លានពេកព្រហ្មកិលបានបរិភោគបាយដែលតាផ្ញើទុក បន្ទាប់មក គាត់បានស្លៀកពាក់ខោអាវដែលតាផ្ញើឱ្យ ហើយឃើញខ្លួនឯងស្រស់ស្អាត ។ ព្រហ្មកិលបានសម្រេចចិត្តឡើងជិះសេះ ហើយសេះនោះក៏ហោះយ៉ាងលឿនទៅត្រង់ព្រៃមួយ ដែលបច្ចុប្បន្នគេហៅថា ព្រៃសម្រេច ។ សេះក៏បានហោះឆ្វែលប្រាសាទអង្គរធំ ដែលជារាជធានីរបស់ព្រះបាទដំបងក្រញូង ។ ព្រះបាទដំបងក្រញូងខ្ញាល់យ៉ាងខ្លាំង ហើយបានបោះដំបងក្រញូងទៅរកព្រហ្មកិល តែមិនត្រូវ ។ ដំបងនោះបានធ្លាក់បាត់នៅក្នុងព្រៃមួយ ដែលបច្ចុប្បន្នគេហៅថា ព្រៃបាត់ដំបង ហើយក្រោយមកក្លាយជាទីក្រុង បាត់ដំបង ។ ព្រះបាទដំបងក្រញូងដឹងថាអស់ឫទ្ធិអំណាច ក៏បានភៀសខ្លួនទៅស្រុកលាវ ។ អ្នកមានបុណ្យ ព្រះអង្គម្ចាស់ព្រហ្មកិល បានឡើងសោយរាជ្យបន្តពីព្រះបាទដំបងក្រញូង ដោយដាក់នាមព្រះអង្គថាព្រះបាទសិទ្ធពអនុរាជ ឬព្រះបាទព្រហ្មកិល។ ក្នុងរាជ្យរបស់ព្រះអង្គ ព្រះអង្គបានកែប្រែទង់ជាតិខ្មែរដោយដាក់រូបសេះសនៅចំកណ្តាល ដើម្បីតបស្នងគុណសេះស ដែលបានជួយព្រះអង្គឱ្យសោយរាជ្យ ។ ព្រះអង្គក៏បានបញ្ជាឱ្យសាងសង់ប្រាសាទមួយនៅត្រង់កន្លែងដែលតាបានផ្ញើសេះឱ្យព្រហ្មកិល ហើយដាក់ឈ្មោះថា "ប្រាសាទព្រហ្មកិល" ដែលឈ្មោះនេះនៅជាប់រហូតមកដល់សព្វថ្ងៃ ។